ការរីកចម្រើននៃបច្ចេកវិទ្យាស្មាតហ្វូនបានធ្វើឱ្យការរស់នៅរបស់ពលរដ្ឋខ្មែរកាន់តែមានភាពងាយស្រួល។ កម្មវិធីទូរសព្ទបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ហៅយានជំនិះ និងកុម្ម៉ង់អាហារជារៀងរាល់ថ្ងៃ។ ប្រព័ន្ធកំណត់ទីតាំងសកលជួយឱ្យអ្នកបើកបរអាចរកឃើញផ្ទះអតិថិជនបានយ៉ាងត្រឹមត្រូវបំផុត។ អតិថិជនអាចតាមដានសកម្មភាពរបស់អ្នកដឹកជញ្ជូននៅលើផែនទីក្នុងទូរសព្ទបានភ្លាមៗ។ ការកុម្ម៉ង់អាហារតាមកម្មវិធីជួយសន្សំសំចៃពេលវេលាសម្រាប់អ្នកធ្វើការការិយាល័យដែលរវល់ខ្លាំង។ ប្រព័ន្ធបច្ចេកវិទ្យាជួយគណនាតម្លៃសេវាកម្មយ៉ាងច្បាស់លាស់ ដោយមិនបាច់មានការតថ្លៃឡើយ។ ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿននៅកម្ពុជា ជួយឱ្យការកក់យានជំនិះដំណើរការទៅយ៉ាងរលូន។ កម្មវិធីទូរសព្ទទាំងនេះភាគច្រើនមានជម្រើសជាភាសាខ្មែរ ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ។ បច្ចេកវិទ្យាទូទាត់ប្រាក់តាមលេខកូដសម្ងាត់ ជួយឱ្យការបង់ប្រាក់មានសុវត្ថិភាព និងមិនបាច់ប្រើសាច់ប្រាក់សុទ្ធ។ ការប្រើប្រាស់រូបមន្តគណនាវៃឆ្លាត ជួយឱ្យប្រព័ន្ធបញ្ជូនការកក់ទៅកាន់អ្នកបើកបរដែលនៅជិតអតិថិជនបំផុត។ អ្នកបើកបររ៉ឺម៉កកង់បីឥណ្ឌាភាគច្រើន សុទ្ធតែចេះប្រើប្រាស់ស្មាតហ្វូនដើម្បីទទួលម៉ូយតាមអនឡាញ។ ការរក្សាទុកប្រវត្តិធ្វើដំណើរក្នុងកម្មវិធី ជួយឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តខ្ពស់លើសុវត្ថិភាព។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីដឹកជញ្ជូន ជួយណែនាំអាហារដែលអតិថិជនចូលចិត្តញ៉ាំ។ ការប្រើប្រាស់សារដំណឹងផ្ដល់សញ្ញា ជួយរំលឹកអតិថិជននៅពេលអាហារមកដល់មាត់ទ្វារផ្ទះ។ ហាងអាហារតូចៗអាចពង្រីកទីផ្សាររបស់ខ្លួនបានទូទាំងក្រុង តាមរយៈការដាក់លក់លើកម្មវិធី។ ការចុះឈ្មោះប្រើប្រាស់កម្មវិធីតម្រូវឱ្យមានលេខទូរសព្ទ ដើម្បីការពារសន្តិសុខទិន្នន័យឯកជន។ កម្មវិធីដឹកជញ្ជូនជួយកាត់បន្ថយការជួបជុំគ្នាផ្ទាល់ ដែលជាការល្អសម្រាប់សុខភាពសាធារណៈ។ បច្ចេកវិទ្យារក្សាទុកទិន្នន័យ ជួយឱ្យក្រុមហ៊ុនគ្រប់គ្រងព័ត៌មានអតិថិជនបានយ៉ាងល្អ។ អ្នកដឹកជញ្ជូនអាហារប្រើប្រាស់ដុំសាកថ្មចល័ត ដើម្បីធានាថាទូរសព្ទមិនរលត់ក្នុងពេលបំពេញការងារ។ ការដាក់ពិន្ទុផ្កាយលើកម្មវិធី ជំរុញឱ្យអ្នកបើកបរខិតខំផ្ដល់សេវាកម្មឱ្យកាន់តែល្អប្រសើរ។ ក្រុមហ៊ុនបច្ចេកវិទ្យាតែងតែធ្វើការកែលម្អកម្មវិធី ដើម្បីជួសជុលបញ្ហាបច្ចេកទេសផ្សេងៗ។ ការប្រើប្រាស់ផែនទីឌីជីថល ជួយឱ្យអ្នកបើកបរស្គាល់ផ្លូវកាត់ដើម្បីជៀសវាងការស្ទះចរាចរណ៍។ អតិថិជនអាចមើលរូបភាពអាហារ និងតម្លៃក្នុងកម្មវិធីមុននឹងសម្រេចចិត្តបញ្ជាទិញ។ បច្ចេកវិទ្យាសន្ទនាក្នុងកម្មវិធី ជួយឱ្យអ្នកដំណើរ និងអ្នកបើកបរទាក់ទងគ្នាបានដោយមិនអស់លុយ។ ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ជួយឱ្យការគ្រប់គ្រងការបញ្ជាទិញក្នុងហាងបាយមានសណ្ដាប់ធ្នាប់។ កម្មវិធីទូរសព្ទជួយឱ្យអ្នករស់នៅខុនដូ ងាយស្រួលហៅសេវាកម្មផ្សេងៗមកដល់កន្លែងស្នាក់នៅ។ ការផ្ដល់ប័ណ្ណបញ្ចុះតម្លៃតាមអនឡាញ ទាក់ទាញអតិថិជនឱ្យប្រើប្រាស់កម្មវិធីកាន់តែច្រើន។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានធ្វើឱ្យការចាយវាយក្នុងកម្មវិធីដឹកជញ្ជូនមានភាពស៊ីចង្វាក់គ្នាបំផុត។ អ្នកដឹកជញ្ជូនអាហារប្រើប្រាស់កាសឥតខ្សែ ដើម្បីងាយស្រួលស្ដាប់ផែនទីក្នុងពេលបើកបរ។ ការប្រើប្រាស់ទិន្នន័យធំ ជួយឱ្យក្រុមហ៊ុនដឹងពីតម្រូវការទីផ្សារពិតប្រាកដនៅតាមតំបន់នីមួយៗ។ កម្មវិធីទូរសព្ទជួយឱ្យយុវជនខ្មែរ កាន់តែមានភាពស្ទាត់ជំនាញក្នុងកិច្ចការឌីជីថលទំនើប។ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនជួយកាត់បន្ថយការប្រើប្រាស់ក្រដាសវិក្កយបត្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ បច្ចេកវិទ្យាស្កេនមុខត្រូវបានប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកបើកបរឱ្យបានត្រឹមត្រូវ។ ការកក់យានជំនិះទុកជាមុន ជួយឱ្យការធ្វើដំណើរទៅកាន់ព្រលានយន្តហោះមានភាពទៀងទាត់។ កម្មវិធីដឹកជញ្ជូនអាហារជួយឱ្យគ្រួសារមានពេលជួបជុំគ្នា ដោយមិនបាច់ចំណាយពេលធ្វើម្ហូប។ ការប្រើប្រាស់កម្មវិធីជួយឱ្យអាជីវករអាចគ្រប់គ្រងចំណូលចំណាយបានយ៉ាងច្បាស់លាស់តាមរបាយការណ៍។ បច្ចេកវិទ្យាកូដសម្ងាត់ ជួយការពារព័ត៌មានកាតធនាគាររបស់អតិថិជននៅក្នុងកម្មវិធី។ អ្នកបើកបរប្រើប្រាស់កម្មវិធី ដើម្បីឆែកមើលតំបន់ដែលមានម៉ូយច្រើនដើម្បីទទួលបានចំណូលខ្ពស់។ ការប្រើប្រាស់ស្មាតហ្វូនអេក្រង់ធំ ជួយឱ្យអ្នកបើកបរមើលផែនទីបង្ហាញផ្លូវបានច្បាស់ល្អ។ កម្មវិធីដឹកជញ្ជូនជួយឱ្យតំបន់ជាយក្រុងមានភាពរស់រវើក តាមរយៈការចែកចាយទំនិញដល់ទីនោះ។ កម្មវិធីទូរសព្ទជួយឱ្យការផ្ញើឥវ៉ាន់ខ្នាតតូចក្នុងក្រុងមានតម្លៃទាប និងរហ័សទាន់ចិត្តបំផុត។ ការប្រើប្រាស់មុខងារពណ៌ងងឹតក្នុងកម្មវិធី ជួយសន្សំសំចៃថ្មទូរសព្ទ និងការពារភ្នែកអ្នកប្រើប្រាស់។ ក្រុមហ៊ុនបច្ចេកវិទ្យាជួយបណ្ដុះបណ្ដាលអ្នកបើកបរឱ្យចេះប្រើប្រាស់មុខងារថ្មីៗជានិច្ច។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យការបែងចែកកម្រៃជើងសារមានតម្លាភាព និងយុត្តិធម៌បំផុត។ អតិថិជនអាចជ្រើសរើសប្រភេទយានជំនិះបានច្រើនប្រភេទ តាមរយៈការចុចបញ្ជាលើកម្មវិធី។ ការប្រើប្រាស់សេវាបង្ហាញទីតាំង ជួយឱ្យកម្មវិធីស្គាល់ទីតាំងអតិថិជនដោយស្វ័យប្រវត្តិ។ កម្មវិធីទូរសព្ទជួយឱ្យការរស់នៅតាមបែបឌីជីថលនៅកម្ពុជា រីកចម្រើនយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនក្នុងពេលភ្លៀងធ្លាក់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជន។ បច្ចេកវិទ្យាតភ្ជាប់ប្រព័ន្ធ ជួយឱ្យកម្មវិធីដឹកជញ្ជូនអាចដំណើរការជាមួយប្រព័ន្ធធនាគារយ៉ាងរលូន។ ការប្រើប្រាស់កម្មវិធីជួយឱ្យអ្នកបើកបរមានភាពថ្លៃថ្នូរ និងមានវិជ្ជាជីវៈការងារត្រឹមត្រូវ។ បច្ចេកវិទ្យាសិក្សាតាមម៉ាស៊ីន ជួយព្យាករណ៍ពេលវេលាដែលអាហារនឹងត្រូវចម្អិនឆ្អិនបានច្បាស់។ ការប្រើប្រាស់កម្មវិធីនេះ ជួយឱ្យការធ្វើដំណើរទៅកាន់កន្លែងកម្សាន្តថ្មីៗមានភាពងាយស្រួលបំផុត។ អ្នកប្រើប្រាស់អាចអានមតិយោបល់ និងមើលការវាយតម្លៃហាងបាយមុននឹងសម្រេចចិត្តបញ្ជាទិញ។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យក្រុមហ៊ុនអាចដោះស្រាយបញ្ហាអតិថិជនបាន ២៤ ម៉ោងលើ ២៤ ម៉ោង។ កម្មវិធីទូរសព្ទជួយឱ្យការប្រើប្រាស់ថាមពល និងប្រេងសាំងមានប្រសិទ្ធភាពជាងមុន។ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនជួយឱ្យកម្ពុជាមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរបរទេស។ វាត្រូវបានប្រើដើម្បីបង្ហាញមុខម្ហូបជាច្រើនសម្បូរបែបផងដែរ។ កម្មវិធីទូរសព្ទជួយឱ្យអ្នកបើកបរមានប្រព័ន្ធគ្រប់គ្រងការងារផ្ទាល់ខ្លួនយ៉ាងមានរបៀបរៀបរយ។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យការដឹកជញ្ជូនម្ហូបអាហារមានអនាម័យ និងការវេចខ្ចប់បានល្អ។ កម្មវិធីទូរសព្ទជួយឱ្យការរស់នៅទីក្រុងមានភាពរស់រវើក និងមានសកម្មភាពសេដ្ឋកិច្ចជានិច្ច។ ការប្រើប្រាស់ស្មាតហ្វូនបានផ្លាស់ប្តូររបៀបដែលយើងហៅតាក់ស៊ី និងទិញម្ហូបជារៀងរហូតមក។ បច្ចេកវិទ្យាជួយឱ្យអ្នកបើកបរអាចស្វែងរកស្ថានីយ៍ប្រេង ឬកន្លែងជួសជុលដែលនៅជិតបំផុត។ ការប្រើប្រាស់កម្មវិធីក៏ជួយឱ្យការចំណាយលើការដឹកជញ្ជូនមានតុល្យភាពផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យសង្គមកម្ពុជាឈានទៅរកបដិវត្តន៍ឧស្សាហកម្មជំនាន់ទីបួន។ គ្រប់កម្មវិធីទាំងអស់សុទ្ធតែផ្ដោតលើបទពិសោធន៍របស់អ្នកប្រើប្រាស់ជាចម្បងដើម្បីភាពជោគជ័យ។ សរុបមក បច្ចេកវិទ្យា និងកម្មវិធីទូរសព្ទគឺជាឆ្អឹងខ្នងនៃសេវាដឹកជញ្ជូនទំនើបនៅក្នុងប្រទេសកម្ពុជា។